ទំនៀមទម្លាប់នៃសម្លៀកបំពាក់នៅកម្ពុជាមានលក្ខណៈសម្បូរបែប និងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ជំនឿសាសនា និងវប្បធម៌ដ៏យូរលង់របស់ខ្មែរ។ សម្លៀកបំពាក់ប្រពៃណីខ្មែរបានវិវត្តន៍ពីសម័យមួយទៅសម័យមួយ ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណដើមរបស់ខ្លួនដដែល។ ជាមួយគ្នានោះដែរ ការបង្រៀនកូនចៅខ្មែរអំពីទំនៀមទម្លាប់នៃការស្លៀកពាក់ ជាពិសេសទាក់ទងនឹងភាពថ្លៃថ្នូរ និងសុភាពរាបសារ។ ហើយរបៀបនៃការស្លៀកពាក់យើងអាចរៀនបានតាមរយៈវិធីសាស្រ្តសំខាន់ៗជាច្រើនដូចជា ការធ្វើជាគំរូ និង ការណែនាំដោយផ្ទាល់ជាដើម។ តាមរយៈមើលជាគំរូ កុមារប្រៀបដូចជាក្រដាសស ពួកគេតែងតែរៀនតាមរយៈការសង្កេតគ្រប់សកម្មភាពរបស់មនុស្សជុំវិញខ្លួន និងយកតម្រាប់តាមអ្វីដែលពួកគេឃើញ។ នៅពេលដែលម្ដាយ ឬជីដូន និងមនុស្សជំុវិញខ្លួនស្លៀកពាក់បានត្រឹមត្រូវ និងសមរម្យទៅតាមកាលៈទេសៈនីមួយៗ កូនចៅនឹងរៀនយល់ដោយស្វ័យប្រវត្តិអំពីរបៀបស្លៀកពាក់។ ហើយជាមួយគ្នានោះដែរ ការស្លៀកពាក់មិនមែនចេះតែស្លៀកទេ យើងក៏ត្រូវដឹងអំពីការស្លៀកពាក់វាធ្វើយ៉ាងណាឲ្យត្រូវតាមកាលៈទេសៈផ្សេងៗគ្នាផងដែរ។ ចំពោះការស្លៀកពាក់ទៅវត្តអារាម គឺជាទម្លាប់មួយដ៏សំខាន់របស់ប្រជាជនខ្មែរដែលបង្ហាញពីការគោរព ជំនឿសាសនា និងវប្បធម៌។ វត្តអារាមជាទីកន្លែងសក្ការបូជា និងជាមជ្ឈមណ្ឌលនៃការរៀនសូត្រធម៌វិន័យ ដូច្នេះការស្លៀកពាក់ទៅទីនោះតម្រូវឱ្យមានភាពសមសួន ថ្លៃថ្នូរ និងគោរពក្បួនខ្នាត។ នេះមានន័យថា សម្លៀកបំពាក់ត្រូវតែគ្របដណ្ដប់រាងកាយបានត្រឹមត្រូវ មិនស្លៀកពាក់ខ្លី ឬស្តើងពេកដែលអាចបង្ហាញរាង ឬផ្ទៃស្បែកច្រើន។ សម្រាប់ស្ត្រី គួរជៀសវាងអាវវាលក្លៀក អាវបង្ហាញសាច់ខ្នង ឬសំពត់ខើចខ្លី។ ចំពោះបុរសក៏ដូចគ្នា គួរស្លៀកពាក់ឱ្យបានសមរម្យ គួរស្លៀកពាក់អាវវែង ឬអាវខ្លី និងខោសាច់ក្រណាត់ជើងវៃង។ ចំពោះជម្រើសពណ៌វិញ ទោះបីជាមិនមានការកំណត់ជាក់លាក់ក៏ដោយ ក៏ប្រជាជនខ្មែរភាគច្រើននិយមស្លៀកពាក់ពណ៌ស ឬពណ៌ស្រាលៗទៅវត្ត។ ពណ៌សតំណាងឱ្យភាពបរិសុទ្ធ និងផូរផង់ ហើយត្រូវបានគេជឿថាអាចជួយឱ្យចិត្តស្ងប់ស្ងាត់ និងផ្ដោតទៅលើការបួងសួង ឬស្ដាប់ធម៌បានល្អ។ ទោះជាយ៉ាងណា ការស្លៀកពាក់ពណ៌ផ្សេងទៀតដែលមិនឆើតឆាយពេក ក៏អាចស្លៀកពាក់បានដែរ។ យើងគួរជ្រើសរើសសម្លៀកបំពាក់ដែលមិនតឹងណែន ឬរឹតត្បិតរាងកាយពេក ដើម្បីងាយស្រួលក្នុងការអង្គុយ បត់ជើង ឬធ្វើសកម្មភាពផ្សេងៗក្នុងវត្ត ដូចជាការថ្វាយបង្គំ ដើរហែរ ឬសម្អាតបរិវេណវត្តជាដើម។ ជាឧទាហរណ៍ជាក់លាក់ សម្រាប់ស្ត្រីខ្មែរ និយមស្លៀកអាវបំពង់ អាវប៉ាក់ ឬអាវសាច់ក្រណាត់ដៃវែង ឬដៃខ្លីដែលមិនរឹបខ្លាំង និងមានកមូល ឬកផ្ដុំ។ ជៀសវាងអាវវាលក្លៀក អាវវាលទ្រូង ឬអាវដែលស្តើងរហូតមើលធ្លុះ។ ចំពោះផ្នែកខាងក្រោមវិញ គួរពាក់សំពត់វែងដែលគ្របជង្គង់ ឬខោជើងវែងរលុង។ ការស្លៀកផាមួង ជាជម្រើសដ៏ល្អព្រោះវាមានភាពថ្លៃថ្នូរ និងអាចថែរក្សានៅប្រពៃណីស្លៀកពាក់របស់ខ្មែរយើង។ ចំណែកឯបុរសវិញ គួរពាក់អាវដៃវែង ឬដៃខ្លីដែលមានកអាវ ដូចជាអាវធំ អាវធាវ ឬអាវយឺតដែលមានកមូល។ សម្រាប់ខោវិញ គឺត្រូវពាក់ខោសាច់ក្រណាត់ជើងវែងជាដើម។ ការស្លៀកពាក់ទៅវត្តមិនត្រឹមតែជាការគោរពទីកន្លែងសក្ការបូជាប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីសេចក្តីថ្លៃថ្នូរ និងការយល់ដឹងអំពីតម្លៃវប្បធម៌ និងសាសនារបស់ខ្លួនឯងផងដែរ។ ការស្លៀកពាក់ចូលរួមពិធីបុណ្យរបស់ប្រជាជនខ្មែរ គឺមានភាពខុសប្លែកពីការស្លៀកពាក់ប្រចាំថ្ងៃ ឬទៅវត្តបន្តិចបន្តួច ដោយសារតែពិធីបុណ្យច្រើនតែជាឱកាសពិសេសដែលបង្ហាញពីភាពរីករាយ ភាពថ្លៃថ្នូរ និងការគោរព។ ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសំដៅលើការរួមបញ្ចូលគ្នារវាងភាពសមសួន ភាពស្រស់ស្អាត និងការគោរពតាមប្រពៃណី។ ដោយសារប្រទេសខ្មែរយើងមានពិធីបុណ្យច្រើនដូចនេះហើយការស្លៀកពាក់អាចមានចំណុចខុសគ្នាបន្តិចបន្ទួចប៉ុណ្ណោះ ។ ចំពោះពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សប្បាយរីករាយ និងជាពេលវេលាដែលក្រុមគ្រួសារជួបជុំគ្នា។ ការស្លៀកពាក់ក្នុងឱកាសនេះមានលក្ខណៈស្រស់ថ្លា រស់រវើក និងជាសម្លៀកបំពាក់ថ្មី ដើម្បីសម្គាល់ការចាប់ផ្តើមឆ្នាំថ្មី។ សម្រាប់ស្ត្រី និយមស្លៀកសំពត់ហូល សំពត់ផាមួង ឬសំពត់ក្បិន ដែលមានពណ៌ចម្រុះ និងស្រស់ឆើតឆាយ។ គេអាចស្លៀកជាមួយនឹងអាវប្រពៃណី ឬអាវសម័យថ្មីដែលនៅតែរក្សាភាពសមសួន។ ការនិយមស្លៀកសម្លៀកបំពាក់ថ្មីក្នុងឱកាសចូលឆ្នាំ គឺជឿថាអាចនាំមកនូវសិរីមង្គល និងលាភសំណាងចូលក្នុងជីវិត។ ចំណែកឯបុរសវិញ អាចពាក់អាវយឺត ឬអាវធាវដែលមានពណ៌ស្រស់ថ្លា ជាមួយខោខូវប៊យ ឬខោក្រណាត់។ អ្នកខ្លះក៏និយមស្លៀកអាវសូត្រ ឬអាវប្រពៃណីដែលមើលទៅសមរម្យសម្រាប់ពិធីជួបជុំគ្រួសារ និងលេងល្បែងប្រជាប្រិយ។ ចំណែក ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយ ដែលប្រជាជនខ្មែរធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជនដែលបានចែកឋានទៅ។ ការស្លៀកពាក់ទៅវត្តក្នុងពិធីនេះ គឺផ្តោតសំខាន់លើភាពសមសួន សុភាពរាបសារ និងពណ៌ស។ សម្រាប់ស្ត្រី ត្រូវស្លៀកពាក់សំពត់វែងដែលគ្របជង្គង់ ឬខោជើងវែង រួមជាមួយអាវដៃវែង ឬដៃខ្លីដែលមិនវាលក្លៀក មិនរឹបខ្លាំង និងមិនស្តើងមើលធ្លុះ។ ពណ៌ស គឺជាពណ៌ដែលពេញនិយមបំផុតសម្រាប់បុណ្យភ្ជុំបិណ្ឌ ដោយសារវាតំណាងឱ្យភាពបរិសុទ្ធ ភាពផូរផង់ និងការលះបង់។ ក្រៅពីពណ៌ស ក៏អាចស្លៀកពណ៌ស្រាលៗផ្សេងទៀតដូចជា ពណ៌ប្រផេះ ពណ៌ស្លេក ឬពណ៌ ដែលមើលទៅសមរម្យ និងគោរពចំពោះទីវត្តអារាម។ ចំណែកឯបុរសវិញ និយមស្លៀកអាវសដៃវែង ឬខោក្រណាត់ពណ៌សមសួន។ ការស្លៀកពាក់បែបនេះបង្ហាញពីការគោរពដល់ព្រះសង្ឃ ទីវត្តអារាម និងបុព្វការីជន។ បើយើងងាកមកមើល ពិធីមង្គលការគឺជាឱកាសដ៏សំខាន់ និងរីករាយបំផុតមួយនៅក្នុងជីវិតរបស់ខ្មែរ ដូច្នេះការស្លៀកពាក់ក៏ត្រូវបានយកចិត្តទុកដាក់ជាខ្លាំងផងដែរ។ អ្នកចូលរួមទាំងបុរស និងស្ត្រី និយមស្លៀកពាក់សម្លៀកបំពាក់ដែលមើលទៅប្រណិត ស្រស់ស្អាត និងស្របតាមកាលៈទេសៈ។ សម្រាប់ស្ត្រី ជម្រើសដ៏ពេញនិយមបំផុតគឺ សំពត់ហូល ឬ សំពត់ផាមួង ដែលជាសំពត់សូត្រត្បាញដោយដៃ មានពណ៌ឆើតឆាយ និងក្បាច់រចនាដ៏ល្អវិចិត្រ។ សំពត់ទាំងនេះត្រូវបានផ្គូផ្គងជាមួយអាវប៉ាក់ ឬអាវបំពង់ ដែលមានម៉ូដទាន់សម័យ ឬប្រពៃណី ដោយមានការដេរក្បាច់ប៉ាក់ ឬលម្អដោយអង្កាំ ផ្កា បង្កើនភាពលេចធ្លោ។ ពណ៌ដែលនិយមស្លៀកមានដូចជា ក្រហម មាស ផ្កាឈូក បៃតងខ្ចី ឬខៀវ ដែលសុទ្ធតែជាពណ៌តំណាងឱ្យភាពសិរីសួស្តី និងភាពរីករាយ។ ចំណែកឯបុរសវិញ និយមស្លៀកឈុតអាវធំ ឬអាវធាវជាមួយខោស្លីប ឬខោក្រណាត់ ដែលមានពណ៌សមសួន។ បុរសខ្លះក៏អាចស្លៀកអាវផាមួង ឬអាវសូត្រដែលមានកអាវ និងដៃវែង ដែលបង្ហាញពីភាពថ្លៃថ្នូរ។ ក្នុងករណីខ្លះ អ្នកក៏អាចឃើញបុរសស្លៀកសំពត់ចងក្បិន ជាពិសេសក្នុងពិធីហែរជំនូន ឬពិធីសូត្រមន្ត ដើម្បីបង្ហាញពីការរក្សាប្រពៃណីដើម។ ដោយឡែកទៀតនោះ ចំពោះការស្លៀកពាក់នៅផ្ទះរបស់ប្រជាជនខ្មែរ ជាទូទៅមានលក្ខណៈសាមញ្ញ ងាយស្រួល និងផាសុកភាព ដោយផ្ដោតសំខាន់លើភាពងាយស្រួលក្នុងការធ្វើការងារប្រចាំថ្ងៃ និងសម្រាកលំហែកាយ។ ខុសពីការស្លៀកពាក់សម្រាប់ពិធីផ្លូវការ ឬទៅវត្ត ការស្លៀកពាក់នៅផ្ទះមិនសូវមានភាពតឹងរ៉ឹងផ្នែករចនាបថ ឬពណ៌នោះទេ។ ភាពផាសុកភាពគឺជាកត្តាចំបងបំផុត ដោយសម្លៀកបំពាក់នៅផ្ទះត្រូវតែធ្វើពីក្រណាត់ទន់ៗ ស្រាលៗ និងរលុងៗ ដើម្បីងាយស្រួលធ្វើចលនា និងមិនបង្កអារម្មណ៍រអាក់រអួល។ ដោយសារអាកាសធាតុក្ដៅហើយសើមនៅកម្ពុជា សម្លៀកបំពាក់នៅផ្ទះច្រើនតែធ្វើពីក្រណាត់ដែលស្រូបញើសបានល្អ សាច់ក្រណាត់ត្រជាក់ៗហើយទន់ និងមិនក្រាស់ពេក ដែលងាយស្រួលពាក់ ជាដើម។ សម្រាប់ស្ត្រី អាវយឺតរលុងៗ និងខោខ្លី ឬខោជើងវែងរលុង គឺជាទម្រង់ទូទៅបំផុត។ អាវយឺតអាចជាដៃខ្លី ឬដៃវែងតាមចំណូលចិត្ត ចំណែកខោខ្លី ឬខោជើងវែងធ្វើពីកប្បាស ឬសាច់ក្រណាត់ទន់ៗ គឺមានភាពពេញនិយមណាស់។ ស្ត្រីខ្មែរនៅតាមជនបទ ឬអ្នកដែលនិយមស្លៀកសំពត់ ក៏អាចនឹងពាក់សំពត់ធម្មតាដែលមិនសូវមានក្បាច់រចនាច្រើនផងដែរ ព្រោះវាមានភាពងាយស្រួលក្នុងការធ្វើការងារផ្ទះបាយ ឬការងារផ្ទះផ្សេងៗ។ យុវតីសម័យថ្មី ជាពិសេស និយមស្លៀកខោជើងវែងប្រភេទកៅស៊ូ ឬខោបរទេសនៅផ្ទះដោយសារភាពទន់ និងផាសុកភាពរបស់វា។ ចំណែកឯបុរសវិញ ដូចទៅនឹងស្ត្រីដែរ ក៏និយមស្លៀកអាវយឺត និងខោរលុងៗនៅផ្ទះដែរ។ ខោខ្លីប្រភេទខោជើងធំ ឬខោសាច់ក្រណាត់កប្បាសរលុងៗ គឺពេញនិយមណាស់សម្រាប់អ៊ំពូមីងវ័យរាងចំណាស់។ ក្នុងអាកាសធាតុក្ដៅ បុរសច្រើននិយមពាក់អាវគ្មានដៃអាវយឺតដៃខ្លី ដើម្បីឱ្យមានអារម្មណ៍ត្រជាក់និងស្លៀកពាក់ស្រួលខ្លួន។ ក្រមាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅផ្ទះសម្រាប់គោលបំណងជាច្រើន ដូចជាក្រវាត់ចង្កេះ ជូតខ្លួន ឬគ្រាន់តែរុំខ្លួនពេលកំពុងសម្រាក ពីព្រោះវាមានសាច់ទន់ៗងាយស្រួលប្រើប្រាស់។ ទោះបីជាការស្លៀកពាក់នៅផ្ទះមានលក្ខណៈសេរីក៏ដោយ ក៏ប្រជាជនខ្មែរនៅតែរក្សាភាពសមរម្យមួយកម្រិត ជាពិសេសនៅពេលមានភ្ញៀវ ឬមនុស្សចាស់នៅក្នុងផ្ទះ។ ពួកគេអាចផ្លាស់ប្តូរសម្លៀកបំពាក់ដែលរលុងខ្លាំងពេក ឬខ្លីពេកទៅជាសម្លៀកបំពាក់ដែលលក្ខណៈសមរម្យបន្តិច។ នៅពេលយប់ ឬពេលសម្រាក គេច្រើនស្លៀកឈុតគេងដែលទន់ និងរលុងដើម្បីងាយស្រួលគេងលក់ ក៏ប៉ុន្តែពេលខ្លះសម្រាប់ស្ត្រីនៅជនបទដែលមានវ័យចំណាស់ភាគច្រើនតែងតែស្លៀកសារ៉ុងរបស់ខ្មែរ។ ការស្លៀកពាក់នៅផ្ទះរបស់ប្រជាជនខ្មែរគឺឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងនៃជីវភាពរស់នៅប្រចាំថ្ងៃ គឺភាពងាយស្រួល ផាសុកភាព និងការសម្របតាមលក្ខខណ្ឌអាកាសធាតុ។ ការស្លៀកពាក់មិនត្រឹមតែឲ្យយើងដឹងពីរបៀបស្លៀកពាក់ប៉ុណ្ណោះទេ ថែមទាំងលើកស្ទួយថែរក្សានូវទំនៀមទម្លាប់នៃការសម្លៀកពាក់របស់ខ្មែរទៀតផង។ អ្នកម្ដាយ និងជីដូនតែងតែបង្រៀនពីរបៀបបោកគក់សម្លៀកបំពាក់ឲ្យបានស្អាត មិនឲ្យខូចសាច់ក្រណាត់ ឬឆាប់រហែក។ ពួកគាត់នឹងបង្ហាញពីរបៀបបោកគក់ដោយដៃសម្រាប់សម្លៀកបំពាក់ ដូចជាសូត្រ ហូល ផាមួង និងរបៀបប្រើប្រាស់ម៉ាស៊ីនបោកគក់ឲ្យបានត្រឹមត្រូវ។ របៀបនៃការហាលសម្លៀកបំពាក់ក៏មានសារៈសំខាន់ដែរ ពីព្រោះដើម្បីរក្សានូវសាច់ក្រណាត់ ពណ៌ និងរូបរាងសម្លៀកបំពាក់។ ការបង្រៀនពីការបោកគក់ និងរៀបចំទុកដាក់ពិតជាសំខាន់ណាស់ ក្នុងការបោកគក់សម្លៀកបំពាក់ឲ្យរៀបរយ ស្អាតបាត គ្មានភាពជ្រីវជ្រួញ គឺជារឿងសំខាន់។ ពួកគាត់បង្ហាញពីរបៀបបត់សម្លៀកបំពាក់ឲ្យមានរបៀបរៀបរយ ឬព្យួរទុកដាក់ក្នុងទូ ដើម្បីកុំឲ្យជ្រីវជ្រួញ ឬប្រឡាក់។ នេះបណ្ដុះទម្លាប់ល្អ និងការថែទាំទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ពួកគាត់ក៍បានធ្វើការបង្រៀន ទៅការកែច្នៃ ជំនាញដេរអាវ ឬសំពត់ដែលរហែកបន្តិចបន្តួច ឬការកែច្នៃសម្លៀកបំពាក់ចាស់ៗឲ្យមានរូបរាងថ្មី គឺជាចំណេះដឹងដ៏មានតម្លៃដែលម្ដាយ ឬជីដូនតែងផ្ទេរឲ្យចៅជំនាន់ក្រោយ ព្រោះវាបង្ហាញពីភាពប៉ិនប្រសប់ និងការមិនខ្ជះខ្ជាយ។